ការដាំដើមឈើឡើងវិញ និងការស្ដារសត្វព្រៃឡើងវិញ គឺជាកិច្ចការសំខាន់ក្នុងការអភិរក្សបរិស្ថាន និងធានានូវតុល្យភាពធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។ កម្ពុជាក៏ដូចជាបណ្ដាប្រទេសដទៃទៀតដែរ បាននឹងកំពុងប្រឈមនឹងបញ្ហាបាត់បង់ព្រៃឈើ និងការគំរាមកំហែងដល់សត្វព្រៃ។ ដូច្នេះការដាំដើមឈើឡើងវិញពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវិតលើភពផែនដីនិងជួយរក្សានៅគ្រោះធម្មជាតិផ្សេងៗ។ សារៈសំខាន់នៃការដាំដើមឈើឡើងវិញជួយ រក្សាស្ថិរភាពអាកាសធាតុ អភិរក្សជីវៈចម្រុះ ការពារធនធានទឹក និងដី ផ្ដល់ប្រយោជន៍សេដ្ឋកិច្ច និងសង្គម។ រក្សាស្ថិរភាពអាកាសធាតុពីព្រោះ ដើមឈើស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់ និងបញ្ចេញអុកស៊ីសែន។ ការដាំដើមឈើឡើងវិញជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងរក្សាសីតុណ្ហភាពផែនដីឱ្យមានស្ថិរភាព។ វាជួយទប់ស្កាត់នៅគ្រោះទឹកជំនន់និងការបាក់ស្រុតដី មិនតែប៉ុណ្ណោះក៏ជួយកាត់បន្ថយនៅគ្រោះរាំងស្ងួតពីព្រោះដើមឈើដើរតួនាទីសំខាន់ក្នុងការស្រូបយកទឹកភ្លៀង។ វាក៏ជួយអភិរក្សជីវៈចម្រុះ ព្រោះព្រៃឈើគឺជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃជាច្រើនប្រភេទ រាប់ចាប់ពីសត្វល្អិតរហូតដល់ថនិកសត្វធំៗ។ ព្រៃឈើជាជម្រករបស់សត្វព្រៃគ្រប់ប្រភេទនក្រៅពីជម្រកវាក៏ជាចំណីអារហារចំពោះសត្វដែលរស់នៅក្នុងព្រៃផងដែលតែបើបាត់បង់ព្រៃឈើវាគំរាមកំហែងដល់ការរស់រានមានជីវិតទាំងអស់ផងដែរ។ ដូច្នេះតាមរយៈការដាំដើមឈើឡើងវិញ យើងជួយស្ដារជម្រកធម្មជាតិ និងការពារពពួកសត្វទាំងនេះពីការផុតពូជផងដែរ។ ក្រៅពីនេះវាក៏ជួយការពារធនធានទឹក និងដី ពីព្រោះឫសដើមឈើជួយទប់ដីមិនឱ្យបាក់ស្រុត និងការពារការហូរច្រោះដី ជាពិសេសនៅតំបន់ជម្រាលភ្នំ។ ព្រៃឈើក៏ជួយរក្សាគុណភាពទឹក និងបំពេញបន្ថែមដល់ប្រភពទឹកក្រោមដីនិងជួយឲ្យដីមានជីជាតិផងដែរ។ វាជួយការពារនៅខ្យល់ព្យុះធំៗ ព្រោះវាអាចបាំងនិងជួយទប់ស្កាត់កុំមានរលកខ្យល់ដែលប៉ះពាល់ដល់លំនៅឋានផ្សេងៗ។ រីឯចំពោះប្រយោជន៍សេដ្ឋកិច្ច និងសង្គម ព្រៃឈើផ្ដល់នូវផលិតផលជាច្រើនដូចជាឈើ ឱសថ និងអាហារ។ ក្រៅពីនេះ ព្រៃឈើក៏ផ្ដល់នូវសេវាកម្មអេកូទេសចរណ៍ ដែលអាចបង្កើតប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន។ វាអាចធ្វើជាផ្ទះ និងលំនៅឋានផ្សេងៗឬក៏អាចធ្វើជាឧបករណ៍និងសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ប្រចំាថ្ងៃផងដែរ។ ដើមឈើពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់មិនថាចំពោះសត្វ មនុស្សនិងសម្រាប់ភពផែនដីទាំងមូល។ ចំពោះកិច្ចខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញ កម្ពុជាកំពុងតែចាត់វិធានការចំពោះរឿងនេះដើម្បីចូលរួមថែរក្សាការពារព្រៃឈើនិងជម្រករបស់សត្វព្រៃផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលនានា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដាំដើមឈើឡើងវិញ ដើម្បីស្ដារគម្របព្រៃឈើដែលបានបាត់បង់។ យុទ្ធនាកាទាំងនោះរួមមាន យុទ្ធនាការដាំដើមឈើប្រចាំឆ្នាំ គម្រោងដាំដើមឈើឡើងវិញដោយសហគមន៍ ការបង្កើតតំបន់ការពារធម្មជាតិ។ យុទ្ធនាការដាំដើមឈើប្រចាំឆ្នាំ គឹក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែរៀបចំទិវាដាំដើមឈើជាតិនាថ្ងៃទី៩ ខែកក្កដាជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ។ វាជាការជួយលើកស្ទួយនូវវិស័យនៃការដាំដើមឈើឲ្យកាន់តែច្រើន និងជំរុញលើកទឹកចិត្តឲ្យប្រជាជននិងសហគមន៍ទាំងអស់បានចូលរួមចំណែកការពារនៅព្រៃឈើផងដែរ។ ក្រៅពីនេះក៏មានគម្រោងដាំដើមឈើឡើងវិញរបស់សហគមន៍ដែរ ដោយមានអង្គការជាច្រើនបានសហការជាមួយសហគមន៍មូលដ្ឋាន ដើម្បីអនុវត្តគម្រោងដាំដើមឈើឡើងវិញនៅតំបន់ដែលរងការកាប់បំផ្លាញព្រៃឈើខ្លាំង។ គម្រោងទាំងនេះជួយឱ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃព្រៃឈើ និងចូលរួមយ៉ាងសកម្មក្នុងការការពារ។ លើសពីនេះ វាជួយបង្កើតតំបន់ការពារធម្មជាតិ ដោយ រាជរដ្ឋាភិបាលបានបង្កើត និងពង្រីកតំបន់ការពារធម្មជាតិជាច្រើន ដើម្បីការពារព្រៃឈើ និងជីវៈចម្រុះដែលមានស្រាប់។ វាក៏ជួយការពារនៅតំបន់ទេសចរណ៍ធម្មជាតិដែលមានស្រាប់កុំឲ្យមានផលប៉ពាល់ដល់បរិស្ថាននិងខូចសោភ័ណភាពទេសភាពបែបធម្មជាតិ។ រីឯជោគជ័យក្នុងការស្ដារសត្វព្រៃឡើងវិញក្រៅពីការដាំដើមឈើឡើងវិញ កម្ពុជាក៏បានបង្ហាញនូវជោគជ័យមួយចំនួនក្នុងការស្ដារចំនួនសត្វព្រៃឡើងវិញដែរ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សជាច្រើន។ តំបន់អភិរក្សនៅតំបន់ភ្នំតាម៉ៅដែលបានជួយរក្សានៅព្រៃឈើក្រាស់សាតសន្ធឹងរាប់រយគីឡូម៉ែត្រ និងរក្សានៅសត្វព្រៃជាច្រើនប្រភេទផងដែរ។ ដោយសារកិច្ចខិតខំប្រឹងប្រែងការពារជម្រក និងការយល់ដឹងរបស់សហគមន៍ ចំនួនសត្វត្រយងយក្ស និងត្រយងចំប៉ី ដែលជាប្រភេទសត្វជិតផុតពូជ បានកើនឡើងគួរឱ្យកត់សម្គាល់នៅតំបន់មួយចំនួនដូចដែលស្ថិតនៅតំបន់ព្រែកទាល់ជាដើម។ មួយវិញទៀតស្ថិតនៅក្នុងខេត្តព្រះវិហារដែលជាសហគមន៍របស់បេន ដែលគាត់បានជួយថែរក្សានៅព្រៃឈើដែលជាដែនជម្រកធំមួយរបស់សត្វដែលមានសត្វជាច្រើនរស់នៅ។ សត្វដែលរស់នៅក្នុងតំបន់នោះរួមមាន៖ ទន្សាយ ឈ្លូស ដំរី ស្វានិងសត្វបក្សីជាច្រើនដែលរស់នៅក្នុងសហគមន៍មួយនេះ។ បន្ថែមពីនេះទៀត អង្គការអភិរក្សសត្វព្រៃនានា រួមជាមួយរដ្ឋបាលព្រៃឈើ បានខិតខំប្រឹងប្រែងការពារសត្វខ្លាឃ្មុំ និងទន្សោងពីការបរបាញ់ខុសច្បាប់។ ជាលទ្ធផល គេសង្កេតឃើញមានការកើនឡើងនូវវត្តមានសត្វទាំងនេះនៅតាមតំបន់ការពារមួយចំនួន។ ចំណែកឯបញ្ហាប្រឈម និងទិសដៅទៅមុខទោះបីជាមានកិច្ចខិតខំប្រឹងប្រែង និងជោគជ័យខាងលើក៏ដោយ ក៏កម្ពុជានៅតែប្រឈមនឹងបញ្ហាប្រឈមជាច្រើនក្នុងការដាំដើមឈើឡើងវិញ និងស្ដារសត្វព្រៃផងដែរ។ បញ្ហាទាំងនោះរួមមាន ការបន្តកាប់បំផ្លាញព្រៃឈើខុសច្បាប់ សកម្មភាពកាប់ឈើខុសច្បាប់ ការរានដីធ្វើកសិកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតែជាកត្តាចម្បងដែលធ្វើឱ្យបាត់បង់ព្រៃឈើ។ ការបរបាញ់សត្វព្រៃខុសច្បាប់ដូចជា ការបរបាញ់សត្វព្រៃដើម្បីយកសាច់ ឬជួញដូរនៅតែបន្តគំរាមកំហែងដល់ចំនួនសត្វព្រៃ។ ការយល់ដឹងនៅមានកម្រិត ព្រោះប្រជាពលរដ្ឋមួយចំនួននៅមានការយល់ដឹងមានកម្រិតអំពីសារៈសំខាន់នៃការអភិរក្សព្រៃឈើ និងសត្វព្រៃ។ មួយវិញទៀត ការដុតបំផ្លាញព្រៃឈើដើម្បីយកដីស្រែចម្ការ ឬធ្វើជាកសិកម្មដែលជាមូលហេតុធំមួយក្នុងការបំផ្លាញនៃព្រៃឈើ។ បន្ថែមពីនេះការផ្លាស់ប្តូរអាកាសធាតុ ការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ដល់ការលូតលាស់របស់ដើមឈើ និងជម្រកសត្វព្រៃ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងបន្តជំរុញការងារដាំដើមឈើឡើងវិញ និងស្ដារសត្វព្រៃឱ្យមានប្រសិទ្ធភាពរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវតែបន្តពង្រឹងកិច្ចសហការ និងដាក់ចេញនូវវិធានការបន្ថែមទៀតផងដែរ។ ទាំងនេះអាចទៅរួច តាមរយៈការពង្រឹងនៅការអនុវត្តច្បាប់ បង្កើនការត្រួតពិនិត្យ និងចាត់វិធានការតឹងរ៉ឹងចំពោះបទល្មើសព្រៃឈើ និងសត្វព្រៃ។ ការលើកកម្ពស់ការអប់រំ និងការយល់ដឹងនិង បន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ជាពិសេសយុវជន អំពីសារៈសំខាន់នៃការអភិរក្ស។ ការពង្រីកគម្រោងដាំដើមឈើឡើងវិញដោយ ជំរុញការដាំដើមឈើឡើងវិញនៅតំបន់ដែលរងផលប៉ះពាល់ និងជ្រើសរើសប្រភេទដើមឈើដែលស័ក្ដិសមនឹងបរិស្ថាន។ ការគាំទ្រការស្រាវជ្រាវ និងបច្ចេកវិទ្យាក្នុងការ អនុវត្តបច្ចេកវិទ្យាទំនើបក្នុងការឃ្លាំមើលព្រៃឈើ និងសត្វព្រៃ ក៏ដូចជាការស្រាវជ្រាវដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព។